ការរចនាគ្រឿងអលង្ការខ្មែរបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីជំនឿ ទេវកថា និងវប្បធម៌ដ៏សម្បូរបែបរបស់ប្រជាជនតាំងពីបុរាណកាលមក។ វត្ថុធាតុដើមដ៏មានតម្លៃត្រូវបានគេយកមកច្នៃជាគ្រឿងអលង្ការដែលមានរូបរាងប្លែកៗពីគ្នា។ ការរចនាទាំងនោះមិនត្រឹមតែសម្រាប់តែការតុបតែងនោះទេ ប៉ុន្តែវាបង្កប់នូវអត្ថន័យជ្រាលជ្រៅនិងអស្ចារ្យជាច្រើន។ ក្នុងចំណោមការរចនាទាំងអស់ រូបសត្វពស់ ផ្កាឈូក និងនាគ គឺជាគំរូដែលលេចធ្លោជាងគេ។ ចំពោះនិមិត្តសញ្ញានៃ សត្វពស់ ឬនាគនៅក្នុងទេវកថាខ្មែរ គឺជានិមិត្តរូបនៃភាពស័ក្តិសិទ្ធិ និងជាអាទិទេពដែលគ្រប់គ្រងលើទឹក។ នាគត្រូវបានគេចាត់ទុកថាជាអ្នកការពារប្រាសាទនិងរាជវង្សានុវង្សតាំងពីសម័យអង្គរមកម្ល៉េះ។ ការរចនាគ្រឿងអលង្ការជារូបពស់បានតំណាងឱ្យភាពអស្ចារ្យ កម្លាំង និងការការពារដ៏រឹងមាំ។ គេនិយមយកមាស ឬប្រាក់មកច្នៃជារូបពស់ដែលព័ទ្ធជុំវិញកដៃ ឬម្រាមដៃ។ ចិញ្ចៀនជារូបពស់មានអត្ថន័យដ៏ខ្លាំងក្លា ហើយត្រូវបានគេជឿថាអាចផ្តល់សិរីសួស្តីដល់អ្នកពាក់។ កងដៃរចនាជារូបពស់ក៏មានការពេញនិយមផងដែរសម្រាប់បង្ហាញពីអំណាចនិងកិត្យានុភាព។ ទម្រង់ពស់ដែលព័ន្ធជុំវិញគ្នាជានិមិត្តរូបនៃភាពជាគូរស្វាមីភរិយាដ៏ស្មោះត្រង់និងស្ថិតស្ថេរ។ ជួនកាលគ្រឿងអលង្ការរចនារូបពស់ក៏មានការដាំត្បូងនៅត្រង់ក្បាលឬភ្នែកដើម្បីបង្កើនភាពទាក់ទាញ។ ការប្រើប្រាស់រូបពស់នៅក្នុងគ្រឿងអលង្ការក៏បង្ហាញពីការគោរពចំពោះអ្នកតាទឹកនិងសត្វដែលមានអំណាច។ វាជាការរំឭកដល់ឫសគល់នៃជំនឿដ៏យូរលង់របស់ប្រជាជនខ្មែរ។ រីឯនិមិត្តសញ្ញានៃ ផ្កាឈូកមានអត្ថន័យដ៏ជ្រាលជ្រៅបំផុតនៅក្នុងព្រះពុទ្ធសាសនា។ ផ្កាឈូកជានិមិត្តរូបនៃភាពបរិសុទ្ធ ការត្រាស់ដឹង និងការចាប់កំណើតឡើងវិញ។ ទោះបីជាផ្កាឈូកបានដុះចេញពីភក់ជ្រាំក៏ដោយ ក៏វានៅតែរីកស្គុះស្គាយយ៉ាងស្រស់ស្អាតឥតសៅហ្មង។ នេះបានបង្ហាញថា មនុស្សអាចរស់នៅជាមួយការលំបាក ប៉ុន្តែអាចរក្សាបាននូវចិត្តស្មោះត្រង់។ ការរចនាគ្រឿងអលង្ការជាផ្កាឈូកបានតំណាងឱ្យភាពបរិសុទ្ធនៃចិត្តនិងព្រលឹង។ គេនិយមយកមាសឬប្រាក់មកធ្វើជាក្រវិល ចិញ្ចៀន និងចង្កូតខ្សែកជារូបផ្កាឈូក។ ការរចនាត្របកផ្កាដ៏ល្អិតល្អន់បានធ្វើឱ្យគ្រឿងអលង្ការមានភាពស្រស់ស្អាតនិងទន់ភ្លន់។ ពេលខ្លះគេក៏បានដាំពេជ្រតូចៗនៅចំកណ្តាលផ្កាដើម្បីបង្កើនភាពប្រណីត។ គ្រឿងអលង្ការផ្កាឈូកត្រូវបានគេប្រើប្រាស់ជាគ្រឿងលម្អរបស់រាជវង្សផងដែរ។ វាមិនត្រឹមតែជាគ្រឿងអលង្ការសម្រាប់លម្អទេ តែវាជាការរំឭកដល់សេចក្តីល្អ។ ការស្លៀកពាក់គ្រឿងអលង្ការផ្កាឈូកក៏អាចនាំមកនូវសេចក្តីសុខក្នុងចិត្តផងដែរ។ វាជានិមិត្តរូបនៃសន្តិភាពនិងភាពត្រជាក់នៃចិត្ត។ ចំណែកសត្វនាគ គឺជាសត្វដែលតំណាងឱ្យអំណាច សិរីរុងរឿង និងភាពរុងរឿងនៅអាស៊ី។ នាគក៏ជាសត្វនិមិត្តរូបមួយនៅក្នុងរឿងព្រេងខ្មែរដែលត្រូវបានគេចាត់ទុកជាសត្វនៃមេឃា។ ការរចនាគ្រឿងអលង្ការជារូបនាគបានតំណាងឱ្យភាពអស្ចារ្យ អំណាច និងសំណាងល្អ។ គេជឿថានាគអាចនាំមកនូវលាភសំណាងនិងជួយការពារពីវិញ្ញាណអាក្រក់។ ចិញ្ចៀន ខ្សែដៃ និងខ្សែ ក ជារូបនាគត្រូវបានគេប្រើដើម្បីបង្ហាញពីឋានៈខ្ពង់ខ្ពស់។ រូបនាគដែលព័ទ្ធជុំវិញខ្លួន តំណាងឱ្យការការពារទាំងបួនទិស។ ការរចនាទាំងនោះមានលក្ខណៈប្លែកពីគេដោយមានក្បាច់រចនាល្អិតល្អន់។ ក្បាលនាគតែងតែមានការដាំត្បូងនៅត្រង់ភ្នែក ដែលមើលទៅគួរឱ្យខ្លាចតែទាក់ទាញ។ គ្រឿងអលង្ការដែលមានរូបរាងជាសត្វនាគអាចពាក់បានទាំងបុរសនិងស្ត្រីដែលមានឋានៈខ្ពស់។ វាជាការបង្ហាញពីកិត្យានុភាពរបស់ពួកគេនៅក្នុងសង្គម។ នាគក៏តំណាងឱ្យការគ្រប់គ្រងទឹក និងអំណាចដែលមិនអាចកាត់ថ្លៃបានឡើយ។ គ្រឿងអលង្ការជានាគបានឆ្លុះបញ្ចាំងពីសិល្បៈចម្លាក់បុរាណរបស់ខ្មែរយ៉ាងច្បាស់។ សរុបមក គ្រឿងអលង្ការដែលរចនាជារូបសត្វពស់ ផ្កាឈូក និងនាគ សុទ្ធតែបង្កប់នូវអត្ថន័យដ៏ស៊ីជម្រៅ។ ពួកវាបានក្លាយជាកញ្ចក់ឆ្លុះបញ្ចាំងពីជំនឿនិងតម្លៃរបស់ប្រជាជនខ្មែរ។ ការស្លៀកពាក់គ្រឿងអលង្ការទាំងនេះមិនមែនជាការលម្អនោះទេ តែជាការបង្ហាញអត្តសញ្ញាណ។ វាគឺជាការបន្តនូវមរតកដ៏មានតម្លៃដែលដូនតាខ្មែរបានបន្សល់ទុក។